ការសិក្សានៅបរទេស គឺជាបទពិសោធន៍ដ៏មានតម្លៃដែលពង្រីកចំណេះដឹង ជំនាញ និងទស្សនវិស័យរបស់និស្សិត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនិស្សិតត្រឡប់មកប្រទេសកំណើតវិញ ពួកគេអាចនឹងជួបប្រទះនូវបញ្ហាប្រឈមមួយគឺភាពខុសគ្នានៃវប្បធម៌ ។ ភាពខុសគ្នានៃវប្បធម៌ អាចកើតឡើងនៅពេលដែលបុគ្គលម្នាក់មានអារម្មណ៍ប្លែក ឬពិបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសវប្បធម៌ថ្មី។ ក្នុងនោះ រួមទាំងជីវិតប្រចាំថ្ងៃរបស់ប្រទេសកំណើតខ្លួន បន្ទាប់ពីបានរស់នៅជាមួយវប្បធម៌បរទេសអស់រយៈពេលជាយូរ។ ខណៈពេលដែលរស់នៅបរទេស និស្សិតបានអភិវឌ្ឍជំនាញថ្មីៗ បង្កើតមិត្តភក្តិអន្តរជាតិ និងរៀនសូត្រពីរបៀបគិតផ្សេងៗ។ ពួកគេអាចមានអារម្មណ៍ឯករាជ្យ មានភាពជឿជាក់លើខ្លួនឯង និងមានទស្សនៈទូលាយជាងមុន។ នៅពេលត្រឡប់មកវិញ ពួកគេអាចយល់ថាខ្លួនបានផ្លាស់ប្តូរច្រើន រីឯបរិយាកាសផ្ទះ ឬមនុស្សជុំវិញហាក់ដូចជានៅដដែល ដែលបង្កឱ្យមានគម្លាត។ ការរស់នៅបរទេសបានផ្ដល់នូវទស្សនៈពិភពលោកថ្មីមួយ ដែលអាចខុសគ្នាទាំងស្រុងពីទស្សនៈដែលធ្លាប់មាននៅក្នុងប្រទេសកំណើត។ និស្សិតអាចនឹងពិបាកយល់ អំពីការសម្រេចចិត្ត សកម្មភាព ឬទម្លាប់របស់មនុស្សជុំវិញខ្លួននៅផ្ទះ ព្រោះពួកគេបានស៊ាំនឹងវប្បធម៌សង្គមមួយផ្សេងទៀត។ ពួកគេច្រើនតែមានការរំពឹងទុកខ្ពស់ថាការត្រឡប់មកផ្ទះវិញនឹងមានភាពងាយស្រួល ឬថាអ្វីៗនឹងនៅដដែលដូចមុនពេលពួកគេចេញទៅ។ ទោះជាយ៉ាងណាក៏ដោយ ការពិតអាចផ្ទុយស្រឡះ ដែលនាំឱ្យមានការខកចិត្ត និងការតក់ស្លុតផងដែរ។ នៅក្នុងប្រទេសកំណើត ក៏អាចមានការផ្លាស់ប្តូរដែរ ខណៈពេលដែលនិស្សិតអវត្តមានមិនបានចូលរួម។ ឧទាហរណ៍ នយោបាយ សេដ្ឋកិច្ច ឬសង្គមអាចមានការវិវឌ្ឍន៍ ដែលធ្វើឱ្យនិស្សិតមានអារម្មណ៍ថាមានការអភិវឌ្ឍច្រើន ឬមិនសូវដឹងរឿង។ មិត្តភក្តិ និងក្រុមគ្រួសារប្រហែលជាមិនយល់ច្បាស់ពីបទពិសោធន៍ដែលនិស្សិតបានឆ្លងកាត់នៅបរទេសឡើយ។ ពួកគេអាចមានការរំពឹងទុកថានិស្សិតនឹងត្រឡប់មកជាមនុស្សដើមវិញ ឬអាចនឹងមិនចាប់អារម្មណ៍នឹងរឿងរ៉ាវដែលនិស្សិតចង់ចែករំលែក ដែលនាំឱ្យនិស្សិតមានអារម្មណ៍ថាឯកា ឬមិនត្រូវបានគេយល់ចិត្ត។ និស្សិតដែលត្រឡប់មកវិញ អាចនឹងជួបការលំបាកក្នុងការស្វែងរកការងារដែលស៊ីសង្វាក់នឹងជំនាញ ឬការរំពឹងទុករបស់ពួកគេ បន្ទាប់ពីបានទទួលការអប់រំនៅបរទេស។ ជួនកាលទីផ្សារការងារក្នុងស្រុកមិនទាន់មានតម្រូវការខ្ពស់សម្រាប់ជំនាញដែលពួកគេបានរៀន ឬប្រាក់បៀវត្សរ៍មិនសមស្របនឹងការរំពឹងទុក។ និស្សិតអាចពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ប្រសិនបើភាសាដើមរបស់ពួកគេប្រែប្រួល និងរបៀបទំនាក់ទំនង ឧទាហរណ៍ របៀបនិយាយត្រង់ៗ ឬការប្រើប្រាស់ភាសាធៀប។ ហើយពួកគេអាចនឹងជួបប្រទះនូវបញ្ហាទាក់ទងនឹងអនាម័យ បរិស្ថាន សេវាកម្មសាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់មានភាពល្អប្រសើរដូចប្រទេសដែលពួកគេបានសិក្សា។ ហេតុនេះហើយ ភាពមិនស៊ីសង្វាក់គ្នានៃវប្បធម៌អាចបង្ហាញចេញជារោគសញ្ញាជាច្រើន ទាំងផ្លូវកាយ ផ្លូវចិត្ត និងអាកប្បកិរិយា។ រោគសញ្ញាទាំងនេះអាចមានកម្រិតខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ទោះបីជាត្រឡប់មកផ្ទះវិញក៏ដោយ ក៏និស្សិតអាចមានអារម្មណ៍ឯកា ដោយសារតែពួកគេពិបាកក្នុងការចែករំលែកបទពិសោធន៍ ឬគំនិតជាមួយអ្នកដទៃ។ ភាពតានតឹង អាចនឹងកើតឡើងដោយសារសម្ពាធក្នុងការសម្របខ្លួនឡើងវិញ។ ម្យ៉ាងទៀត ជីវិតនៅក្នុងប្រទេសកំណើតអាចនឹងហាក់ដូចជាគួរឱ្យធុញទ្រាន់ ឬមិនសូវមានការប្រកួតប្រជែង បន្ទាប់ពីបានរស់នៅក្នុងបរិយាកាសថ្មីនៅឯបរទេស។ នេះអាចនាំឱ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹមជាដើម។ និស្សិតអាចនឹងឆាប់ខឹង ឬឆាប់អន់ចិត្តចំពោះទម្លាប់ការនិយាយស្តី ឬអាកប្បកិរិយារបស់មនុស្សជុំវិញខ្លួន ដែលពួកគេធ្លាប់ឃើញថាធម្មតា ប៉ុន្តែឥឡូវនេះហាក់ដូចជាមិនសម។ ពួកគេអាចមានអារម្មណ៍ថា មិនមែនជាខ្លួនឯង ឬមិនមែនជាផ្នែកមួយនៃសង្គម ដោយសារតែការផ្លាស់ប្តូរផ្ទាល់ខ្លួន និងភាពខុសគ្នានៃផ្នត់គំនិត។ ពួកគេអាចនឹងជៀសវាងការចូលរួមកម្មវិធីសង្គម ឬការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដោយសារតែពួកគេមានអារម្មណ៍ថាពិបាកសម្របខ្លួន។ មួយវិញទៀត ពួកគេអាចនឹងចាប់ផ្តើមប្រៀបធៀប ហើយរិះគន់ប្រទេសកំណើតខ្លួនឯង ដោយលើកសរសើរពីប្រទេសដែលពួកគេបានសិក្សា។ ពេលខ្លះ និស្សិតអាចនឹងមានបំណងប្រាថ្នាខ្ពស់ក្នុងការត្រឡប់ទៅរស់នៅ ឬធ្វើការនៅបរទេសវិញ។ បញ្ហាទាំងអស់នេះ ធ្វើអោយពួកគេលំបាកក្នុងការគេង ហើយមានអារម្មណ៍ថាអស់កម្លាំងជាប់ជានិច្ច ទោះបីជាបានសម្រាកក៏ដោយ។ រោគសញ្ញាទាំងនេះ អាចកើតឡើងដោយសារភាពតានតឹងផ្លូវចិត្តរបស់ពួកគេ។ ចំពោះ ការដោះស្រាយភាពមិនស៊ីសង្វាក់គ្នានៃវប្បធម៌វិញ គឺទាមទារនូវការយល់ដឹង អត់ធ្មត់ និងវិធីសាស្រ្តជាក់ស្តែង។ មុនពេលនិស្សិតបរទេសត្រឡប់មកវិញ គួរស្វែងយល់ថាភាពមិនស៊ីសង្វាក់គ្នានៃវប្បធម៌បញ្ច្រាស គឺជាបាតុភូតធម្មតាមួយដែលមនុស្សជាច្រើនបានឆ្លងកាត់។ ការត្រៀមខ្លួនជាមុនបែបនេះ វាអាចជួយកាត់បន្ថយការតក់ស្លុតបានមួយកម្រិតផងដែរ។ លើសពីនេះទៅទៀត សូមកុំរំពឹងថាអ្វីៗនឹងនៅដដែល ឬគិតថាជីវិតនឹងល្អឥតខ្ចោះ។ ត្រូវទទួលយកថាទាំងខ្លួនឯង និងបរិយាកាសជុំវិញខ្លួនអាចនឹងមានការផ្លាស់ប្តូរជានិច្ច។ ត្រូវរក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលអ្នកបានស្គាល់នៅបរទេស ដើម្បីអាចចែករំលែកបទពិសោធន៍ នៅស្រុកកំណើតទៅកាន់ពួកគេ។ កុំព្យាយាមសម្របខ្លួន ឬបំពេញការរំពឹងទុករបស់មនុស្សគ្រប់គ្នាភ្លាមៗពេក។ គួរតែផ្ដល់ឱ្យខ្លួនឯងនូវពេលវេលាដើម្បីសម្របខ្លួនជាបណ្តើរៗ កុំបង្ខំខ្លួនឯងអោយសោះ។ ស្វែងរកក្រុមនិស្សិតដែលធ្លាប់សិក្សានៅបរទេសដូចគ្នា ឬចូលរួមសកម្មភាពសង្គមដែលអ្នកចាប់អារម្មណ៍ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកបទពិសោធន៍ថ្មីៗ។ ទទ្ទឹមនឹងនេះ គួរជ្រើសរើសមនុស្សដែលទុកចិត្ត និងយល់ចិត្តដើម្បីចែករំលែករឿងរ៉ាវរបស់អ្នក។ កុំព្យាយាមប្រាប់រឿងរ៉ាវទាំងអស់ ឬរិះគន់ប្រទេសកំណើតច្រើនពេក ដែលអាចធ្វើឱ្យអ្នកដទៃមិនសប្បាយចិត្ត។ ព្យាយាមរក្សាតុល្យភាពរវាងការបន្តទម្លាប់ល្អៗដែលបានរៀនពីបរទេស និងការសម្របខ្លួនទៅនឹងទម្លាប់ថ្មីនៅក្នុងស្រុក។ ឧទាហរណ៍ អាចបន្តអនុវត្តភាសាបរទេស ឬចំណង់ចំណូលចិត្តថ្មីៗ។ ជាពិសេសនោះ គឺត្រូវយកចិត្តទុកដាក់លើសុខភាពខ្លួនឯង បរិភោគអាហារល្អៗ ហាត់ប្រាណជាប្រចាំ និងគេងឱ្យបានគ្រប់គ្រាន់។ ថែមទាំង ចូលរួមសកម្មភាពដែលធ្លាប់ធ្វើ ឬសកម្មភាពថ្មីៗដែលអ្នកចូលចិត្ត ដើម្បីបំបាត់ភាពធុញទ្រាន់ និងភាពតានតឹង។ ប្រសិនបើរោគសញ្ញានៃភាពមិនស៊ីសង្វាក់គ្នាមានសភាពធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គួរស្វែងរកជំនួយពីអ្នកប្រឹក្សាយោបល់ ឬអ្នកចិត្តសាស្រ្ត។ ដូច្នេះហើយ ការឆ្លងកាត់ភាពមិនស៊ីសង្វាក់គ្នានៃវប្បធម៌ គឺជាផ្នែកមួយនៃដំណើរជីវិតដែលពង្រឹងស្មារតី និងសមត្ថភាពសម្របខ្លួនរបស់បុគ្គល។ ការយល់ដឹងពីមូលហេតុ រោគសញ្ញា និងវិធីដោះស្រាយនឹងជួយនិស្សិតដែលត្រឡប់មកវិញមិនមានភាពភ័យខ្លាច និងក្លាហានជាងមុនបន្ថែមទៀត។ ពួកគេអាចនឹងឆ្លងផុតដំណាក់កាលលំបាកៗដោយជោគជ័យ ថែមទាំងអាចប្រើប្រាស់បទពិសោធន៍របស់ពួកគេដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។